ប៉ូលីសដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយសម្រួល និងធានាសុវត្ថិភាពក្នុងពិធីបុណ្យសព ដើម្បីឲ្យពិធីប្រព្រឹត្តទៅដោយរលូន និងសមរម្យ។ ក្នុងពិធីបុណ្យសព ជួនកាលមានមនុស្សចូលរួមច្រើនកុះករ ជាពិសេសប្រសិនបើជាពិធីបុណ្យសពរបស់ឥស្សរជន។ ប៉ូលីសអាចផ្តល់ការការពារប្រឆាំងនឹងឧបទ្ទវហេតុដែលមិនបានមើលឃើញទុកជាមុន ដូចជាការលួចឆក់ប្លន់ ឬអំពើអុកឡុកផ្សេងៗ។ ពួកគេក៏អាចផ្តល់ជំនួយក្នុងករណីមានអាសន្នផ្នែកសុខភាព ឬបញ្ហាផ្សេងៗដែលតម្រូវឲ្យមានអន្តរាគមន៍ជាបន្ទាន់។ ប៉ូលីសនឹងល្បាតពិនិត្យ និងតាមដានសកម្មភាពគួរឱ្យសង្ស័យ ដើម្បីការពារកុំឱ្យមានរឿងមិនល្អកើតឡើង។ ពួកគេធានាថាបរិយាកាសនៅជុំវិញពិធីបុណ្យសពមានសណ្តាប់ធ្នាប់ល្អ ជៀសវាងការឈ្លោះប្រកែក ឬសកម្មភាពណាដែលរំខានដល់អ្នកកាន់ទុក្ខ។ ផ្តល់សុវត្ថិភាពទូទៅទាំងការការពារភ្ញៀវ អ្នកចូលរួម និងសូម្បីតែទ្រព្យសម្បត្តិដែលទាក់ទងនឹងពិធី។ ក្រៅពីការការពារ ប៉ូលីសក៏ត្រៀមខ្លួនជាស្រេចក្នុងការផ្តល់ជំនួយចាំបាច់ដល់ក្រុមគ្រួសារសព និងអ្នកចូលរួមផងដែរ។ ក្នុងករណីមានអាសន្នផ្នែកសុខភាព ដូចជាមាននរណាម្នាក់ដួលសន្លប់ ឬបញ្ហាផ្សេងៗដែលទាមទារអន្តរាគមន៍ភ្លាមៗ ប៉ូលីសអាចជួយសម្របសម្រួល ឬហៅជំនួយពីស្ថាប័នពាក់ព័ន្ធ។ ហើយការគ្រប់គ្រងចរាចរណ៍ក៏ជាកិច្ចការដ៏សំខាន់មួយរបស់ប៉ូលីសផងដែរ។ ប៉ូលីសនឹងជួយសម្រួលចរាចរណ៍នៅជុំវិញបរិវេណពិធីបុណ្យសព ដើម្បីកុំឲ្យមានការកកស្ទះ ដែលអាចបង្កការរអាក់រអួលដល់ភ្ញៀវ ឬអ្នកចូលរួម។ ពួកគេអាចដឹកនាំយានយន្ត ជួយឆ្លងផ្លូវ និងធានាថាការធ្វើដំណើរទៅមកមានភាពរលូន ជាពិសេសនៅពេលមានក្បួនដង្ហែបុណ្យសព។ ប៉ូលីសអនុវត្តភារកិច្ចរបស់ពួកគេដោយការគោរពខ្ពស់ចំពោះក្រុមគ្រួសារសព និងអ្នកកាន់ទុក្ខ។ ពួកគេបានបង្ហាញពីបរិយាកាសនៃការសោកសៅ និងបង្ហាញពីឥរិយាបថសមរម្យក្នុងពិធីបុណ្យសព។ ពួកគេជួយធានាឲ្យពិធីរៀបចំដោយរលូន និងសុវត្ថិភាព ដោយគ្មានការរំខាន។ ការគ្រប់គ្រងចរាចរណ៍គឺជាតួនាទីស្នូលមួយរបស់ប៉ូលីសក្នុងពិធីបុណ្យសព ជាពិសេសពិធីដែលមានអ្នកចូលរួមច្រើន ឬមានក្បួនដង្ហែ។ តាមរយៈការគ្រប់គ្រងចរាចរណ៍ និងការផ្តល់ជំនួយផ្សេងៗ ប៉ូលីសជួយធានាថាពិធីបុណ្យសពប្រព្រឹត្តទៅតាមកាលវិភាគដែលបានកំណត់ និងគ្មានការរំខានដោយសារបញ្ហាខាងក្រៅ។ ប៉ូលីសមានវត្តមានដើម្បីការពារសុវត្ថិភាពអ្នកចូលរួមទាំងអស់ រួមទាំងក្រុមគ្រួសារសព ភ្ញៀវ និងសាធារណជន។ ពួកគេអាចល្បាតពិនិត្យបរិវេណជុំវិញ ត្រួតពិនិត្យសកម្មភាពគួរឲ្យសង្ស័យ និងដោះស្រាយបញ្ហាសន្តិសុខណាមួយដែលកើតឡើង។ ប៉ូលិសជៀសវាងការពិភាក្សាសំឡេងខ្លាំងៗ ឬអាកប្បកិរិយាមិនល្អនៅជិតទីតាំងពិធី ពួកគេរក្សាភាពថ្លៃថ្នូរ និងវិជ្ជាជីវៈ។ ក្នុងពិធីបុណ្យសព ភាពស្ងប់ស្ងាត់ និងសណ្តាប់ធ្នាប់គឺមានសារៈសំខាន់ណាស់។ ប៉ូលីសយល់ដឹងពីចំណុចនេះ ហើយជៀសវាងការនិយាយស្តីខ្លាំងៗ ការសើចលេង ឬអាកប្បកិរិយាណាដែលមិនសមរម្យដែលអាចរំខានដល់បរិយាកាសនៃការកាន់ទុក្ខ។ ហើយវត្តមានរបស់ប៉ូលីសតែងជួយសម្រួលដល់ពិធីបុណ្យឲ្យមានភាពរលូនជានិច្ច។ ហើយការរក្សាភាពស្ងៀមស្ងាត់ និងឥរិយាបថសមរម្យ គឺជាការបង្ហាញការគោរពដល់ក្រុមគ្រួសារសពដែលកំពុងសោកសៅ។ ប៉ូលិសនៅស្ថិតក្នុងស្ថានភាពស្ងប់ស្ងាត់់ ដើម្បីគោរពបរិយាកាសនៃការសោកសៅ។ ប៉ូលីសរក្សាវត្តមានរបស់ពួកគេឲ្យនៅជិតបរិវេណពិធី ដើម្បីអាចអន្តរាគមន៍បានទាន់ពេលវេលា ប្រសិនបើមានបញ្ហាកើតឡើង។ ទោះបីជាមានវត្តមាននៅក្នុងពិធីបុណ្យសពក៏ដោយ ពួកគេព្យាយាមមិនជ្រៀតជ្រែកចូលក្នុងពិធីបុណ្យសពដោយផ្ទាល់ឡើយ។ ពួកគេឈរនៅទីតាំងសមរម្យ មិនចូលកៀកពិធីខ្លាំងពេក ឬធ្វើសកម្មភាពណាដែលទាក់ទាញចំណាប់អារម្មណ៍ទ្បើយ។ ពួកគេផ្តល់ជាជំហរសម្រាប់ក្រុមគ្រួសារសព និងអ្នកចូលរួម ដើម្បីបំពេញពិធីដោយរលូន និងមានភាពស្ងប់ស្ងាត់។ ក្នុងពិធីបុណ្យសពធំៗ កន្លែងចតយានយន្តអាចជាបញ្ហាប្រឈមមួយ។ ពួកគេអាចជួយកំណត់ និងណែនាំកន្លែងចតយានយន្តសមរម្យសម្រាប់ភ្ញៀវ ដើម្បីកុំឱ្យមានការចតរាយប៉ាយបង្កការរំខានដល់ចរាចរណ៍សាធារណៈ។ ក្នុងករណីមានក្បួនដង្ហែសពធំ ឬចាំបាច់ ប៉ូលីសអាចសម្រេចបិទផ្លូវមួយចំនួនជាបណ្តោះអាសន្ន ដើម្បីធានាសុវត្ថិភាពក្បួនដង្ហែ និងអ្នកចូលរួម។ ការបិទផ្លូវនេះត្រូវបានធ្វើឡើងដោយមានការសម្របសម្រួល និងការជូនដំណឹងជាមុនតាមដែលអាចធ្វើទៅបាន ដើម្បីកាត់បន្ថយផលប៉ះពាល់ដល់សាធារណជន។ ពួកគេធានាថាផ្លូវដែលប្រើប្រាស់សម្រាប់ពិធី ឬក្បួនដង្ហែមានសុវត្ថិភាព និងគ្មានឧបសគ្គ។ សរុបមក តួនាទីរបស់ប៉ូលីសក្នុងពិធីបុណ្យសព គឺផ្តោតលើការផ្តល់ជំនួយ ការការពារសុវត្ថិភាព និងការគ្រប់គ្រងសណ្តាប់ធ្នាប់ចរាចរណ៍ ដោយរក្សាភាពគោរព និងមិនរំខានដល់បរិយាកាសនៃការកាន់ទុក្ខ។